ជាការពិតណាស់ រោងភាពយន្តបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកម្សាន្តរបស់ប្រជាជនកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ។ បច្ចុប្បន្ននេះ រោងភាពយន្តទំនើបៗជាច្រើនបានរីកដុះដាល ដែលផ្តល់ជូននូវបទពិសោធន៍ទស្សនាខ្សែភាពយន្តប្រកបដោយផាសុកភាព និងបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់។ លេជេន ស៊ីនីម៉ា គឺជាបណ្ដាញរោងភាពយន្តដ៏ធំមួយដែលមានសាខាច្រើនជាងគេនៅភ្នំពេញ។ រោងភាពយន្តមួយនេះផ្តល់ជូននូវជម្រើសខ្សែភាពយន្តចម្រុះ ចាប់ពីខ្សែភាពយន្តហូលីវូដល្បីៗ រហូតដល់ខ្សែភាពយន្តខ្មែរ និងអន្តរជាតិផ្សេងទៀត។ លើសពីនេះ វាមានបច្ចេកវិទ្យាបញ្ចាំងភាពយន្តទំនើបៗដូចជា ធូឌី (2D) និង ស្រ៊ីឌី (3D)។ សូម្បីតែបន្ទប់ ពិសេស ដែលផ្តល់ជូននូវបទពិសោធន៍ទស្សនាដ៏ប្រណិតជាមួយនឹងកៅអី វីអៃភី និងសេវាកម្មអាហារភេសជ្ជៈ។ សាខារបស់ លេជេន ស៊ីនីម៉ា អាចរកបាននៅតាមផ្សារទំនើបធំៗដូចជា ផ្សារទំនើប ស៊ីធីម៉ល, ផ្សារទំនើប មីដថោន ម៉ល, ផ្សារទំនើប អេដេន ហ្គាដិន, និង ផ្សារទំនេីប ជីបម៉ុង ពីរ ចិតមួយ (271) មេហ្គាម៉ល ជាដើម។ មេចឺ ស៊ីណេផ្លិច (Major Cineplex) ក៏ជាបណ្តាញរោងភាពយន្តយក្សមួយទៀតផងដែរ ដែលមានវត្តមាននៅតាមផ្សារទំនើបល្បីៗដូចជា អ៊ីអនមល ភ្នំពេញ, អ៊ីអនមលសែនសុខ, អ៊ីអនមលមានជ័យ និង ផ្សារទំនើបសូរិយា សេនធើ ភ័ញធ៍ (Sorya Center Point)។ មេចឺ ស៊ីណេផ្លិច (Major Cineplex) ល្បីល្បាញដោយសារការផ្តល់ជូននូវបច្ចេកវិទ្យាទស្សនាភាពយន្តប្លែកៗ ដូចជា ហ្វ័រឌីអិច ដែលអនុញ្ញាតឱ្យអ្នកទស្សនាសម្គាល់អារម្មណ៍បានដូចនៅក្នុងសាច់រឿងជាមួយកៅអីរង្គើ និងផលប៉ះពាល់បរិស្ថានដូចជា ខ្យល់ ទឹក និងក្លិនក្រអូប។ លើសពីនេះទៅទៀត នៅអ៊ីនអនសែនសុខ ក៏មានបន្ទប់បញ្ចាំង អាយមិច ដែលផ្តល់នូវរូបភាពធំច្បាស់ត្រជាក់ភ្នែក និងសម្លេងដ៏អស្ចារ្យ។ រោងភាពយន្ត ប្រែមស៊ីនេផ្លិច (Prime Cineplex) ជារោងភាពយន្តទំនើបមួយទៀតដែលអ្នកអាចទៅទស្សនា នៅសាខា ផ្សារសម័យ សឃ្វែរ (Square) និងសាខា ចោមចៅ។ រោងភាពយន្ត ប្រែមស៊ីនេផ្លិច (Prime Cineplex) ផ្តល់ជូននូវការបញ្ចាំងខ្សែភាពយន្តថ្មីៗ និងមានជម្រើសកៅអីជាច្រើនប្រភេទដើម្បីបំពេញតម្រូវការរបស់អ្នកទស្សនា។ ក្រៅពីរោងភាពយន្តធំៗខាងលើ ក៏នៅមានជម្រើសប្លែកៗមួយចំនួនទៀតសម្រាប់អ្នកដែលចង់បានបទពិសោធន៍ខុសពីធម្មតា។ មេតា ហោស៍ (Meta House) ជាមជ្ឈមណ្ឌលវប្បធម៌អាល្លឺម៉ង់-ខ្មែរ ដែលតែងតែរៀបចំការបញ្ចាំងភាពយន្តឯករាជ្យ ភាពយន្តឯកសារភាសាអង់គ្លេស និងការពិភាក្សាទាក់ទងនឹងសិល្បៈភាពយន្ត។ ការបញ្ចាំងភាពយន្តភាគច្រើនធ្វើឡើងនៅជាន់ដំបូលរបស់ពួកគេ។ រោងភាពយន្តទំនើបៗនៅភ្នំពេញសុទ្ធតែផ្តល់ជូននូវភាពងាយស្រួលក្នុងការកក់សំបុត្រតាមរយៈគេហទំព័រ ឬកម្មវិធីទូរស័ព្ទរបស់ពួកគេ ដែលជួយសន្សំសំចៃពេលវេលារបស់អ្នកទស្សនា។ រោងភាពយន្តភាគច្រើនមានកាតសមាជិកដែលផ្តល់ការបញ្ចុះតម្លៃលើសំបុត្រ និងអាហារភេសជ្ជៈ។ ធនាគារមួយចំនួនតែងតែសហការជាមួយរោងភាពយន្តដើម្បីផ្តល់ការបញ្ចុះតម្លៃពិសេសនៅពេលទូទាត់តាមរយៈគណនីធនាគារ ឬកាតរបស់ពួកគេ។ ក្រុមហ៊ុនទូរស័ព្ទមួយចំនួនក៏ធ្វើការប្រូម៉ូសិន ភាពយន្តបណ្តាញទូរស័ព្ទផងដែរ ជាពិសេសសម្រាប់អតិថិជនរបស់ខ្លួន។ ការរីកចម្រើននៃវិស័យរោងភាពយន្តនៅភ្នំពេញបានឆ្លុះបញ្ចាំងពីការកើនឡើងនៃតម្រូវការកម្សាន្តរបស់ប្រជាជន និងការអភិវឌ្ឍន៍បច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា។ ប្រសិនបើអ្នកមានគម្រោងទៅទស្សនាភាពយន្ត សូមកុំភ្លេចពិនិត្យមើលគេហទំព័រ ឬទំព័រហ្វេសប៊ុកផ្លូវការរបស់រោងភាពយន្តនីមួយៗ ដើម្បីទទួលបានព័ត៌មានថ្មីៗបំផុតអំពីកម្មវិធីបញ្ចាំង និងការផ្តល់ជូនពិសេស។ សរុបមក រោងភាពយន្តនៅភ្នំពេញបានរួមចំណែកយ៉ាងសំខាន់ក្នុងការបំពេញតម្រូវការកម្សាន្តរបស់ប្រជាជន ជាមួយនឹងការអភិវឌ្ឍបច្ចេកវិទ្យា និងភាពសម្បូរបែបនៃជម្រើសសម្រាប់អ្នកចូលចិត្តភាពយន្តគ្រប់ប្រភេទ។